ការធ្វើដំណើររបស់កម្មកររោងចក្រកាត់ដេរនៅពេលបញ្ចប់ម៉ោងធ្វើការគឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពប្រចាំថ្ងៃរបស់ពួកគេដែលឆ្លុះបញ្ចាំងពីភាពប្រែប្រួលនៃជម្រើសនិងស្ថានភាពរស់នៅជាក់ស្តែង។ មធ្យោបាយដឹកជញ្ជូនទាំងនេះបានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការត្រឡប់ទៅផ្ទះវិញក្រោយពីបានបំពេញការងារដ៏នឿយហត់អស់ពេញមួយថ្ងៃ។ ជម្រើសនីមួយៗបានផ្តល់អត្ថប្រយោជន៍រៀងៗខ្លួនដែលបំពេញតម្រូវការផ្សេងគ្នារបស់កម្មករ។ មធ្យោបាយធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួននៅតែជាជម្រើសដ៏ពេញនិយមបំផុតមួយសម្រាប់កម្មកររោងចក្រកាត់ដេរជាច្រើននាក់ ព្រោះវាបានផ្តល់ភាពឯករាជ្យនិងភាពបត់បែនខ្ពស់ក្នុងការធ្វើដំណើរទៅមកដោយខ្លួនឯង។ ពួកគេអាចទៅដល់ផ្ទះបានយ៉ាងឆាប់រហ័សដោយមិនចាំបាច់រង់ចាំអ្នកដទៃ ហើយអាចឈប់តាមផ្លូវនៅកន្លែងណាមួយដែលពួកគេចង់បាន។ ការជិះម៉ូតូក៏បានជួយសន្សំសំចៃពេលវេលាយ៉ាងច្រើនក្នុងការជៀសវាងការស្ទះចរាចរណ៍នៅពេលល្ងាច។ ម្យ៉ាងវិញទៀត ពួកគេក៏អាចដឹកជញ្ជូនអីវ៉ាន់ ឬសមាជិកគ្រួសារបានផងដែរ ដែលធ្វើឱ្យការប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួនកាន់តែមានសារៈប្រយោជន៍។ កម្មករជាច្រើនបានប្រើម៉ូតូដើម្បីទៅផ្សារ ឬធ្វើកិច្ចការផ្ទាល់ខ្លួនផ្សេងទៀតមុននឹងត្រឡប់ទៅផ្ទះវិញ។ លើសពីនេះទៅទៀត ការមានម៉ូតូផ្ទាល់ខ្លួនក៏បានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនៅពេលមានថ្ងៃឈប់សម្រាក។ ការចំណាយប្រចាំថ្ងៃលើសាំងក៏ត្រូវបានគេចាត់ទុកថាជាការវិនិយោគដ៏មានប្រសិទ្ធភាពសម្រាប់ភាពងាយស្រួលនេះ។ សម្រាប់កម្មករដែលរស់នៅជិតរោងចក្រ ការធ្វើដំណើរដោយថ្មើរជើងគឺជាជម្រើសដ៏សាមញ្ញនិងងាយស្រួលបំផុត។ ការដើរទៅផ្ទះមិនត្រឹមតែមិនអស់ថ្លៃចំណាយឡើយ ថែមទាំងបានជួយឱ្យពួកគេមានឱកាសហាត់ប្រាណបន្តិចបន្តួចបន្ទាប់ពីអង្គុយឬឈរធ្វើការអស់ជាច្រើនម៉ោង។ អ្នកធ្វើដំណើរថ្មើរជើងជាទូទៅបាននាំគ្នាចេញពីបរិវេណរោងចក្រជាក្រុមៗតូចៗដែលធ្វើឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពជាងមុន។ ពួកគេក៏អាចជជែកគ្នាលេងឬចែករំលែករឿងរ៉ាវក្នុងពេលថ្ងៃបានផងដែរ មុននឹងបែកផ្លូវគ្នាទៅកាន់កន្លែងរៀងៗខ្លួន។ ការដើរថ្មើរជើងក៏ជាមធ្យោបាយមួយក្នុងការជៀសវាងការចំណាយលើថ្លៃសាំងប្រចាំថ្ងៃដែលបានជួយសន្សំសំចៃថវិកាបានមួយចំណែកធំផងដែរ។ ពេលខ្លះ ការធ្វើដំណើរថ្មើរជើងក៏ជួយឱ្យពួកគេបានស្គាល់អ្នកជិតខាងនិងបង្កើតទំនាក់ទំនងសង្គមថ្មីៗផងដែរ។ បន្ថែមពីលើជម្រើសខាងលើ ក្រុមហ៊ុនរោងចក្រជាច្រើនក៏បានរៀបចំសេវាដឹកជញ្ជូនដោយឡានឈ្នួលសម្រាប់កម្មកររបស់ខ្លួនផងដែរ។ សេវាកម្មនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្មករដែលរស់នៅឆ្ងាយពីរោងចក្រ ហើយមិនមានម៉ូតូផ្ទាល់ខ្លួនដើម្បីធ្វើដំណើរ។ ការធ្វើដំណើរដោយឡានឈ្នួលដែលបានរៀបចំទុកជាមុនបានផ្តល់សុវត្ថិភាពខ្ពស់ ហើយធ្វើឱ្យកម្មករមានអារម្មណ៍កក់ក្តៅដែលមានការយកចិត្តទុកដាក់ពីក្រុមហ៊ុន។ ជារឿយៗសេវានេះតម្រូវឱ្យកម្មករបង់ថ្លៃប្រចាំខែ ដែលជាថ្លៃសេវាដ៏សមរម្យសម្រាប់ភាពងាយស្រួលដែលពួកគេទទួលបាន។ ឡានឈ្នួលទាំងនេះបានឈប់នៅទីតាំងដែលបានកំណត់ទុកជាមុន ហើយបានជួយឱ្យកម្មករទៅដល់ផ្ទះបានយ៉ាងមានសុវត្ថិភាពទាន់ពេលវេលា។ ការធ្វើដំណើរជាក្រុមបែបនេះក៏បានផ្តល់ឱកាសឱ្យពួកគេបានជួបជុំគ្នាជាមួយមិត្តភក្តិមុនពេលត្រឡប់ទៅផ្ទះផងដែរ។ ឡានឈ្នួលបានសម្រួលដល់ការចរាចរណ៍របស់កម្មករយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់បារម្ភពីការបើកបរដោយខ្លួនឯង។ សរុបមក មធ្យោបាយធ្វើដំណើរទាំងបីប្រភេទនេះបានបំពេញតម្រូវការចាំបាច់របស់កម្មកររោងចក្រកាត់ដេរយ៉ាងល្អប្រសើរ។ ជម្រើសនីមួយៗបានរួមចំណែកដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេតាមរបៀបផ្សេងៗគ្នា ដោយផ្តល់ទាំងភាពឯករាជ្យ សុខភាព និងសុវត្ថិភាព។